អ្វីដែលកាន់តែពិសេស ផ្លែត្នោតទុំ មិនត្រឹមតែមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនទៀតផង។ ប៉ុន្តែភាគច្រើនត្រូវបាន គេយកទៅធ្វើបង្អែម និងនំជាច្រើនប្រភេទដែលមានរសជាតិឆ្ងាញ់មិនធម្មតា។ លើសពីនេះទៅទៀត នំអាកោត្នោតគឺជានំបែបប្រពៃណីខ្មែរមួយប្រភេទដែលល្បីល្បាញ និងពេញនិយមយ៉ាងខ្លាំងនៅឯខេត្តសៀមរាប ស្ថិតនៅក្នុងភូមិព្រះដាក់។ បើនៅតាមទីជនបទវិញក៏កាន់តែពេញនិយមទ្វេដង ឱ្យតែដល់រដូវកាលផ្លែត្នោតទុំ។ នំនេះមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ដោយសារក្លិនពិសេសរបស់ផ្លែត្នោត និងខ្ទិះដូង។ ហេតុនេះហើយ សូម្បីតែជនបរទេសដែលមកទស្សនានៅប្រាសាទអង្គរវត្ត ក៏ចូលចិត្តទៅទិញនំអាកោត្នោត ដើម្បីភ្លក្សឱ្យបានដឹងរសជាតិដែរ។ ជាទូទៅវាធ្វើឡើងដោយប្រើប្រាស់គ្រឿងផ្សំសំខាន់ៗដូចជា សាច់ផ្លែត្នោតទុំ ម្សៅអង្ករ ស្ករត្នោត ខ្ទិះដូង និង មេនំ។ គេយកគ្រឿងផ្សំទាំងអស់នេះលាយបញ្ចូលគ្នា ច្របាច់ឱ្យសព្វល្អ រួចទុកផ្អាប់ឱ្យម្សៅឡើង ទើបយកទៅចំហុយ។ នៅពេលចំហុយឆ្អិន នំអាកោត្នោតមានសាច់ទន់ល្មើយ ដាក់ខ្ទិះពីលើ និងមានក្លិនឈ្ងុយ រួចគេក៏អាចរោយសាច់ដូងកោសពីលើផងដែរ។ អ្វីដែលសំខាន់ វត្ថុធាតុដើមសម្រាប់ធ្វើនំអាកោត្នោតនេះ ភាគច្រើនជាផលិតផលក្នុងស្រុកទាំងអស់។ ដើម្បីឱ្យការទទួលទានកាន់តែបង្កើនរសជាតិឆ្ញាញ់ យើងគួរហូបវាទាន់នៅក្តៅៗ ព្រោះសាច់នំនៅទន់ៗ។ ដូច្នេះហើយនំអាកោត្នោត ក៏ជាមុខព្រួញមួយដែលជួយរកចំណូលសម្រាប់ប្រជាជន និងនាំឱ្យប្រទេសកម្ពុជាយើងកាន់តែមានភាពល្បីល្បាញ។ សរុបមក ផ្លែត្នោតគឺជាធនធានធម្មជាតិដ៏មានតម្លៃដែលផ្តល់អត្ថប្រយោជន៍ចម្រុះទាំងផ្នែកសុខភាព និងអាហារូបត្ថម្ភ។